ការត្រៀមបង្ការ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាបេះដូងនៃយុទ្ធសាស្ត្រមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតមុនពេលរដូវវស្សា ឬរដូវព្យុះមកដល់។ កិច្ចការដំបូងបង្អស់ដែលស្ថាប័ននេះផ្ដោតខ្លាំង គឺការកសាងភាពធន់នៅក្នុងសហគមន៍តាមរយៈការអប់រំ និងការផ្សព្វផ្សាយចំណេះដឹងជាសាធារណៈ។ សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ព័ត៌មានធម្មតានោះទេ។ ប៉ុន្តែគឺជាការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យចេះតាមដានការវិវត្តនៃអាកាសធាតុ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធព្រមានជាមុនលេខ ១២៩៤ ជាដើម។ ការយល់ដឹងពីរបៀបរៀបចំខ្លួន និងការស្គាល់ពីសញ្ញាគ្រោះថ្នាក់បានទុកជាមុន ជួយឱ្យគ្រួសារនីមួយៗមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំជម្លៀសសត្វពាហនៈ និងទ្រព្យសម្បត្តិមានតម្លៃ។ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយការបាត់បង់ជីវិត និងសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងការផ្តល់ចំណេះដឹង កាកបាទក្រហមកម្ពុជាក៏បានវិនិយោគយ៉ាងខ្លាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គ្រោះ តាមរយៈការរៀបចំ និងសាងសង់ទួលសុវត្ថិភាពនៅតាមតំបន់ដែលងាយរងគ្រោះបំផុត។ ទីទួលសុវត្ថិភាពទាំងនេះត្រូវបានរៀបចំឡើងដោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនមែនគ្រាន់តែជាទីទួលខ្ពស់សម្រាប់ស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាត្រូវបានបំពាក់ដោយប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលតែងតែកើតមានក្នុងកំឡុងពេលមានទឹកជំនន់។ ការរៀបចំទុកជាមុននូវទីតាំងសុវត្ថិភាពដែលមានផាសុកភាព និងអនាម័យបែបនេះ គឺជាយន្តការឆ្លើយតបប្រកបដោយចីរភាព។ ដែលជួយឱ្យប្រជាពលរដ្ឋមានកន្លែងជ្រកកោនប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរហូតដល់ស្ថានភាពទឹកស្រកទៅវិញ។ ក្រៅពីការត្រៀមទីតាំងស្នាក់នៅ ការធានាឱ្យមានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ក៏ជាអាទិភាពខ្ពស់បំផុតដែលមិនអាចខ្វះបានឡើយ។ កាកបាទក្រហមកម្ពុជាបានពង្រាយឃ្លាំងយុទ្ធសាស្ត្រនៅតាមបណ្ដាសាខាខេត្តនានាទូទាំងប្រទេស។ ដើម្បីស្តុកទុកនូវស្បៀងបម្រុង រួមមានអង្ករ មី ត្រីខ និងទឹកបរិសុទ្ធ ព្រមទាំងសម្ភារៈសង្គ្រោះបឋមដូចជា តង់ មុង ភួយ និងក្រមា។ ការត្រៀមបម្រុងទុកជាមុននៅតាមមូលដ្ឋានផ្ទាល់បែបនេះ ធ្វើឱ្យការឆ្លើយតបមានភាពរហ័សរហួនបំផុត។ ដោយមិនចាំបាច់រង់ចាំការដឹកជញ្ជូនពីថ្នាក់កណ្តាល ដែលអាចរងការរាំងស្ទះដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។ យន្តការនេះធានាថា ប្រជាពលរដ្ឋដែលរងគ្រោះនឹងទទួលបានជំនួយសង្គ្រោះបន្ទាន់ភ្លាមៗក្នុងរយៈពេលដ៏ខ្លីបំផុត ដែលជាការផ្តល់ក្តីសង្ឃឹម និងការគាំពារផ្នែកស្មារតីយ៉ាងធំធេងដល់ពួកគាត់ក្នុងគ្រាដ៏លំបាកបំផុត។ សរុបមក ការរៀបចំផែនការយ៉ាងលម្អិតតាំងពីដំណាក់កាលត្រៀមបង្ការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្នុងការកសាងប្រព័ន្ធការពារដ៏រឹងមាំសម្រាប់ប្រជាជន។ ស្ថាប័ននេះបានរួមបញ្ចូលគ្នានូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ព្រមានជាមុន ការរៀបចំទីតាំងជម្លៀសប្រកបដោយស្តង់ដារ និងការត្រៀមស្បៀងអាហារឱ្យបានគ្រប់គ្រាន់នៅតាមមូលដ្ឋាន។ ការរៀបចំដ៏ហ្មត់ចត់នេះ បានធ្វើឱ្យការគ្រប់គ្រងស្ថានភាពគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់ និងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកនៅកម្រិតទាបបំផុតសម្រាប់សហគមន៍។ ដំណាក់កាលនៃ ការសង្គ្រោះបន្ទាន់ និងការឆ្លើយតប គឺជាពេលវេលាដ៏មានវិបត្តិកម្រិតខ្ពស់បំផុត ដែលទាមទារឱ្យយន្តការរបស់កាកបាទក្រហមកម្ពុជាត្រូវដំណើរការយ៉ាងសស្រាក់សស្រាំបំផុត។ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលដែលទឹកជំនន់កំពុងជន់ជោរ ឬខ្យល់ព្យុះកំពុងបោកបក់យ៉ាងខ្លាំងក្លា។ នៅពេលដែលគ្រោះមហន្តរាយចាប់ផ្តើមវាយប្រហារ អាទិភាពចម្បងបំផុតដែលត្រូវអនុវត្តភ្លាមៗ គឺការរុករក និងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងរងការគំរាមកំហែងខ្លាំង។ ក្នុងកិច្ចការនេះ កម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលជាកម្លាំងចលករយ៉ាងសំខាន់នៅតាមមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទាល់។ ដើម្បីជួយសម្របសម្រួល និងដឹកជញ្ជូនជនរងគ្រោះ ជាពិសេសគឺចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗឱ្យចាកចេញពីលំនៅដ្ឋានដែលរងការលិចលង់ ឬផ្ទះដែលងាយនឹងដួលរំលំដោយសារខ្យល់កន្ត្រាក់។ មធ្យោបាយដឹកជញ្ជូនដែលប្រើប្រាស់ក្នុងស្ថានភាពអាសន្ននេះ រួមមានទូកចែវ ទូកម៉ាស៊ីន និងអូប័រ ដែលត្រូវបានត្រៀមទុកជាស្រេច ដើម្បីអាចចូលទៅដល់តំបន់ដាច់ស្រយាលដែលផ្លូវគោកត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ ក្រុមការងារសង្គ្រោះមិនត្រឹមតែផ្ដោតលើការដឹកជញ្ជូនមនុស្សប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយជម្លៀសសត្វពាហនៈ និងទ្រព្យសម្បត្តិមានតម្លៃដែលចាំបាច់បំផុតទៅកាន់ទួលសុវត្ថិភាពដែលបានកំណត់ទុក។ ការងារជម្លៀសនេះត្រូវបានធ្វើឡើងដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ។ ដើម្បីធានាថាប្រតិបត្តិការសង្គ្រោះប្រព្រឹត្តទៅបានយ៉ាងរលូន រហ័សរហួន និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ទាំងជនរងគ្រោះ និងអ្នកដែលចុះទៅជួយផ្ទាល់។ ទន្ទឹមនឹងការងារសង្គ្រោះជីវិត ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់គឺជាជំហានបន្ទាប់ដែលកាកបាទក្រហមកម្ពុជាអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ជនរងគ្រោះដែលកំពុងស្ថិតនៅតាមជម្រកបណ្ដោះអាសន្ន។ ការបែងចែកអំណោយមនុស្សធម៌ត្រូវបានធ្វើឡើងភ្លាមៗ ដោយផ្ដោតសំខាន់លើគ្រួសារដែលងាយរងគ្រោះបំផុត ដូចជាគ្រួសារក្រីក្រ ជនពិការ និងជនចាស់ជរាគ្មានទីពឹង។ ជាឧទាហរណ៍ជាក់ស្ដែង នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ កាកបាទក្រហមកម្ពុជាបានបង្ហាញពីលទ្ធភាពឆ្លើយតបយ៉ាងទាន់ចិត្ត តាមរយៈការចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ។ ដែលរងគ្រោះដោយទឹកជំនន់ និងការបាក់ដីនៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរី។ អំណោយទាំងនោះមិនត្រឹមតែជាស្បៀងអាហារដូចជាអង្ករ មី ត្រីខ និងទឹកបរិសុទ្ធប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងរួមមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ តង់សម្រាប់ជ្រកកោន និងថវិកាមួយចំនួនសម្រាប់ដោះស្រាយបញ្ហាចំពោះមុខផងដែរ។ ក្រៅពីការគាំទ្រផ្នែកស្បៀងអាហារ និងជម្រក ការយកចិត្តទុកដាក់លើសុខុមាលភាព និងអនាម័យក្នុងស្ថានភាពអាសន្ន គឺជាកត្តាដ៏សំខាន់ដែលមិនអាចមើលរំលងបានឡើយ។ នៅតាមទួលសុវត្ថិភាពនីមួយៗ ក្រុមការងារកាកបាទក្រហមតែងតែរៀបចំឱ្យមានសេវាសង្គ្រោះបឋម និងការពិនិត្យសុខភាពបឋមជូនដល់ជនរងគ្រោះ។ ដើម្បីផ្ដល់ថ្នាំសង្កូវចាំបាច់ និងព្យាបាលរបួសស្នាមនានាដែលកើតឡើងក្នុងអំឡុងពេលជម្លៀសខ្លួន។ ការអប់រំ និងការណែនាំអំពីការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ត្រូវបានជំរុញយ៉ាងសកម្មបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងតាមរយៈទឹក ដែលជាបញ្ហាប្រឈមធំបំផុតក្រោយពេលទឹកជំនន់។ តាមរយៈការចែកបន្តនូវចំណេះដឹងអំពីការប្រើប្រាស់ថ្នាំក្លរ៉ាមីនដើម្បីចម្រោះទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ កាកបាទក្រហមបានជួយកាត់បន្ថយហានិភ័យនៃជំងឺរាករូស ជំងឺសើស្បែក និងជំងឺភ្នែកក្រហម។ ដែលជារឿយៗតែងតែកើតមានក្នុងសហគមន៍ដែលកំពុងរងគ្រោះដោយទឹកជំនន់។ សរុបមក សកម្មភាពក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នេះ គឺជាការបង្ហាញពីស្មារតីមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ និងការទទួលខុសត្រូវខ្ពស់របស់កាកបាទក្រហមកម្ពុជា។ ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នបំផុត។ តាមរយៈការរួមបញ្ចូលគ្នារវាងកម្លាំងមនុស្ស មធ្យោបាយដឹកជញ្ជូន និងធនធានស្បៀងអាហារ ស្ថាប័ននេះមិនត្រឹមតែបានសង្គ្រោះជីវិតមនុស្សឱ្យផុតពីគ្រោះថ្នាក់ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានផ្ដល់នូវភាពកក់ក្ដៅ និងការលើកទឹកចិត្តដល់ជនរងគ្រោះឱ្យមានស្មារតីរឹងមាំ ដើម្បីតស៊ូជម្នះនូវការលំបាកក្នុងកំឡុងពេលដែលគ្រោះធម្មជាតិកំពុងយាយី។ ដំណាក់កាលនៃ ការស្ដារឡើងវិញ គឺជាកិច្ចការដែលមានលក្ខណៈយុទ្ធសាស្ត្រ និងស៊ីជម្រៅបំផុត បន្ទាប់ពីឥទ្ធិពលនៃទឹកជំនន់បានថយចុះ ឬសភាពនៃព្យុះបានកន្លងផុតទៅ។ ព្រោះវាជាពេលវេលាដែលប្រជាពលរដ្ឋត្រូវប្រឈមមុខនឹងការពិតនៃទំហំខូចខាត និងការបាត់បង់។ ក្នុងកំឡុងពេលនេះ កាកបាទក្រហមកម្ពុជាបានបង្វែរទិសដៅពីការឆ្លើយតបបន្ទាន់ មកផ្ដោតលើការកសាងភាពធន់ និងការជួយឱ្យសហគមន៍អាចងើបឈរឡើងវិញបានយ៉ាងរឹងមាំ។ កិច្ចការជាអាទិភាពដំបូងបង្អស់ គឺការជួយជ្រោមជ្រែងដល់គ្រួសារដែលបានបាត់បង់ជម្រក ឬផ្ទះសម្បែងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ តាមរយៈការផ្ដល់នូវសម្ភារសំណង់ចាំបាច់ដូចជា ស័ង្កសី ឈើ ឬថវិកាឧបត្ថម្ភសម្រាប់ជួសជុល ស្ថាប័ននេះបានជួយឱ្យជនរងគ្រោះមានកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពឡើងវិញ។ ដែលជាកត្តាគ្រឹះក្នុងការស្ដារសន្តិសុខស្មារតី និងសុខុមាលភាពគ្រួសារឱ្យបានឆាប់រហ័សបំផុត។ ក្រៅពីការជួសជុលជម្រក ការស្ដារជីវភាពសេដ្ឋកិច្ចគ្រួសារគឺជាចំណុចគន្លឹះដែលកាកបាទក្រហមយកចិត្តទុកដាក់ ដើម្បីធានាថាប្រជាពលរដ្ឋមិនធ្លាក់ចូលក្នុងវិបត្តិស្បៀងអាហារ ឬភាពក្រីក្រក្រោយគ្រោះមហន្តរាយ។ ចំពោះសហគមន៍ដែលពឹងផ្អែកលើវិស័យកសិកម្ម ស្ថាប័ននេះតែងតែចុះចែកពូជដំណាំដែលផ្ដល់ផលលឿន កូនឈើហូបផ្លែ ឬសម្ភារកសិកម្មផ្សេងៗ ដើម្បីឱ្យពួកគាត់អាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញបានទាន់រដូវកាល។ លើសពីនេះ សម្រាប់គ្រួសារដែលបាត់បង់មុខរបរប្រចាំថ្ងៃ កាកបាទក្រហមក៏មានកម្មវិធីផ្ដល់ជាទុនបង្វិល ឬកម្ចីខ្នាតតូចដែលគ្មានការប្រាក់។ ដើម្បីជួយឱ្យពួកគាត់មានលទ្ធភាពទិញសម្ភារៈសម្រាប់ចាប់ផ្ដើមអាជីវកម្មខ្នាតតូចឡើងវិញ។ ដែលយន្តការនេះជួយឱ្យពួកគាត់អាចម្ចាស់ការលើជីវភាពរបស់ខ្លួន និងកាត់បន្ថយការតក់ស្លុតពីការបាត់បង់ទ្រព្យសម្បត្តិបានមួយកម្រិតធំ។ ទន្ទឹមនឹងការស្ដារផ្នែកសេដ្ឋកិច្ច ការយកចិត្តទុកដាក់លើបរិស្ថាន និងសុខភាពសាធារណៈក្រោយគ្រោះមហន្តរាយ ក៏ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដែលតែងតែកើតមានក្រោយទឹកស្រក។ កាកបាទក្រហមកម្ពុជាបានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនចុះជួយសហគមន៍ក្នុងការសម្អាតភូមិ និងការធ្វើអនាម័យលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ ការស្ដារអណ្ដូងទឹក និងការសម្អាតបង្គន់អនាម័យដែលត្រូវបានលិចលង់ គឺជាកិច្ចការចាំបាច់ដើម្បីធានាថាប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃមិនមានផ្ទុកមេរោគដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការប្រើប្រាស់ថ្នាំសម្លាប់មេរោគក្នុងទឹក និងការអប់រំអំពីការរស់នៅស្អាត ជួយឱ្យប្រជាពលរដ្ឋជៀសផុតពីជំងឺរាករូស ជំងឺសើស្បែក និងជំងឺផ្សេងៗ។ ដែលអាចវាយប្រហារសហគមន៍បន្ទាប់ពីស្ថានភាពទឹកជំនន់បានបញ្ចប់ទៅ។ សរុបមក សកម្មភាពក្នុងដំណាក់កាលស្ដារឡើងវិញនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា ក្នុងការនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនត្រឹមតែក្នុងគ្រាអាសន្នប៉ុណ្ណោះទេ ប៉ុន្តែរហូតដល់សហគមន៍មានស្ថិរភាពឡើងវិញ។ ការជួយជួសជុលផ្ទះសម្បែង ការផ្ដល់ទុនសម្រាប់មុខរបរ និងការសម្អាតបរិស្ថានឱ្យមានសុវត្ថិភាព បានក្លាយជាកម្លាំងរុញច្រានដ៏សំខាន់ដែលជួយឱ្យជនរងគ្រោះមានក្ដីសង្ឃឹម និងអាចកសាងជីវិតថ្មីឡើងវិញប្រកបដោយភាពរឹងមាំជាងមុន។ តាមរយៈការអនុវត្តការងារយ៉ាងគ្រប់ជ្រុងជ្រោយបែបនេះ វាមិនត្រឹមតែជាការជួយសង្គ្រោះបណ្ដោះអាសន្ននោះទេ។ ប៉ុន្តែគឺជាការកសាងភាពធន់យូរអង្វែងសម្រាប់សហគមន៍ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងបម្រែបម្រួលអាកាសធាតុនាពេលអនាគតដោយភាពជឿជាក់។